វឌ្ឍនភាពនៃនគរភ្នំ បណ្តាលមកពីសេដ្ឋកិច្ចអន្តរជាតិ នៅដើមសតវត្សរ៍ទី១ នៃគ្រិស្តសករាជ។ ដោយហេតុថា នាសម័យបុរាណឈូងសមុទ្រទាំងប៉ុន្មានរបស់ខ្មែរ គឺជា កន្លែងដែលមាន សំពៅបរទេសឥណ្ឌា និងចិន អាចមកចតដើម្បីទិញដូរ ។ ម្យ៉ាងវិញទៀត កំពង់ផែបុរាណ ទាំងនោះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជនបរទេស ដើម្បីឈប់សម្រាក មុននឹងបន្តដំណើរតទៅមុខទៀត គឺចេញពីប្រទេសខ្មែរទៅកាន់ប្រទេសចិន ឬពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌាវិញ។ ភូមិសាស្ត្រនៃនគរភ្នំ ដែលស្ថិតនៅចំ កណ្តាលរវាងចិននិងឥណ្ឌា នេះហើយ ដែលជាកត្តាធ្វើឱ្យប្រទេសនេះមានភាពថ្កុំថ្កើងរុងរឿង។ នៅលើទឹកដីនគរភ្នំ ព្រះរាជាខ្មែរបានរៀបចំប្រព័ន្ធទឹកនៅគ្រប់ទីកន្លែង ដូចជា ត្រពាំង ស្រះ និងព្រែក។ ដើម្បីងាយស្រួលក្នុងការដាំដុះធ្វើស្រែចម្ការ និងធ្វើចរាចរណ៍តាមផ្លូវទឹក។ រូបភាពដែលគេបានថតពីលើអាកាសដោយយន្តហោះ បានបង្ហាញយើងឱ្យឃើញនូវ ប្រព័ន្ធទឹកដ៏ខ្វាត់ខ្វែង ទាំងនោះ ដែលជា មូលដ្ឋានសេដ្ឋកិច្ច ដ៏សំខាន់។ ភាពចម្រើនលូតលាស់នៃព្រះរាជាណាចក្រខ្មែរនេះ ត្រូវបានឆ្លុះបញ្ចាំងដោយ វត្ថុបុរាណជាច្រើន ដូចជាគ្រឿងអលង្ការជា ប្រាក់ ត្បូង ត្រា ស្ថាបត្យកម្ម រូបចម្លាក់ ភាជន៍ ដែលមាន ក្បូរក្បាច់រចនាយ៉ាងល្អប្រណិត ។ តាមពិត វត្ថុបុរាណ ទាំងអស់នេះគឺជាភស្តុតាងដ៏សំខាន់មួយដែលបញ្ជាក់ពី ទំនាក់ទំនង រវាងខ្មែរនិង ក្លិង្គ ព្រមទាំងប្រទេស អ៊ីតាលីបុរាណ ផង។ តែទោះបីជាយ៉ាងណាក៏ដោយ កសិកម្ម ក្នុងភូមិភាគនេះក៏ជាមូលដ្ឋាននៃវឌ្ឍនភាពរបស់នគរភ្នំដែរ។ អំណាចកណ្តាល រឹងប៉ឹង មាំមួន ក៏អាស្រ័យលើកសិកម្មនេះដែរ ដែលជាមូលដ្ឋាននៃខឿនសេដ្ឋកិច្ចខ្មែរ។ ជាពិសេស គឺនៅក្នុងភូមិភាគដែនដីសណ្ដនេះហើយដែលជា កន្លែងមានជីរជាតិបំផុត។ នោះជាហេតុនាំឱ្យមានការរីកដុះដាលនូវប្រជាពលរដ្ឋ ពីសម័យបុរេប្រវត្តិសាស្រ្តម៉្លេះ។ រួមសេចក្តីមកក្នុងការបង្កើតរដ្ឋខ្មែរឥឡូវនេះ កត្តាជា មូលដ្ឋានខាងលើនេះ ក៏បានរួមចំណែកមួយយ៉ាងសំខាន់បំផុតដែរ ។ ម្យ៉ាងវិញទៀត សហគមន៍មនុស្សដែលបានរីកដុះដាលជាភូមិនានា ក៏បានរីកសាយភាយនៅក្នុងភូមិភាគនេះដែរ ដោយនៅតាមសងខាងទន្លេមេគង្គ តាំងតែពីមុនសម័យក្លិង្គចូលស្រុកម្ល៉េះ។ ដោយសារ មាស ប្រាក់ កែវកង ដែលបានមកពី សេដ្ឋកិច្ចទីផ្សារ ជាទ្រព្យសម្បត្តិមិនធ្លាប់មានពីមុន នាសតវត្សរ៍ទី៣ នៃគ្រិស្តសករាជ ព្រះរាជា ផាន ឆេ ម៉ាន បានពង្រីកអំណាចរបស់ខ្លួនតាមរយៈការសាងសង់នាវាចម្បាំង។ កងទ័ពសមុទ្រ ខ្មែរ បានបង្ក្រាបតំបន់មេណាម ព្រមទាំងភាគខាងជើងនៃជ្រោយម៉ាឡាកា។ ដូច្នេះការ ដែលបានគ្រប់គ្រងតំបន់នេះ ពុំមែនឥតមានអត្ថប្រយោជន៍សម្រាប់អំណាចកណ្តាលរបស់ខ្មែរនោះទេ។ ព្រះមហាក្សត្រខ្មែរនាសម័យនោះទ្រង់ចាប់ផ្តើមឈ្វេងយល់ថា ភូមិភាគនេះជាយុទ្ធសាស្ត្រមួយសំខាន់បំផុត សម្រាប់ត្រួតត្រាផ្លូវទឹកឆ្លងកាត់ បូរដីក្រា។ ដែលពួកឈ្មួញរមែងតែប្រើប្រាស់ ដើម្បីចៀសវាងបកមកក្រោយវិញតាមរយៈ ដៃសមុទ្រ ម៉ាឡាកា។ ដោយសារឥទ្ធិពលដ៏ខ្លាំងក្លានេះហើយ ទើបព្រះបាទ ផាន ឆេម៉ាន់ បានចងស្ពានមេត្រីតាមផ្លូវទូតជាមួយរាជាណាចក្រ នៅ ណាង កាំង ប្រទេសឥណ្ឌា អ៊ុ រ៉ាន។ ហើយនិងជាពិសេសរាជវង្សមូរុណ្ឌប្រទេសដែលស្ថិតនៅទិសបូព៌ានៃ សមុទ្រ មេឌីទែរ៉ាណេជាដើម។ នៅត្រង់នេះយើងសូមលើកយកកាក់រ៉ូម៉ាំង ជាច្រើន មកធ្វើជាវត្ថុតាង នៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ដូចជា កាក់រូបស្តេច សេហ្សា នៅអង្គរបូរី ជាដើម កាក់រូបស្តេច អាងតូណាំង នៅអូរកែវកម្ពុជាក្រោម និងកាក់រ៉ូម៉ាំងមួយចំនួន ទៀតនៅខេត្ត កញ្ជនៈបូរីនៃប្រទេសសៀមសព្វថ្ងៃនេះ ។ ម្យ៉ាងទៀត ដោយសារយើងបានរកឃើញនូវវត្តមានរបស់កាក់ ធ្វើអំពីប្រាក់ មាស និង សំណមួយចំនួន ដែលមានលក្ខណៈស្រដៀងនឹងកាក់គេប្រើនៅក្នុងរាជធានី ស្រីក្សេត្រា នៃព្រះរាជាណាចក្រ ព្យូ ត្រូវជាប្រទេសភូមាសព្វថ្ងៃនេះ ។ យើងក៏អាចសន្និដ្ឋានថា នគរភ្នំពិតជាមានទំនាក់ទំនងជាមួយ ប្រទេសភូមានេះពុំខាន នៅក្នុង បុរាណកាល។ ជាច្រើនសតវត្សរ៍មុនគ្រិស្តសករាជជនជាតិក្លិង្គ បានហៅ ប្រទេសខ្មែរថា សុវណ្ណភូមិ ឬ ដែនដីមាស ដែលគេបានរួមបញ្ចូលនូវនគរភ្នំ របស់ខ្មែរផង។ ហើយនៅរវាងសតវត្សរ៍ទី៥ នៃគ្រិស្តសករាជគេឃើញវត្តមាននៃបំណែក ធម៌ ជាភាសាបាលី នៅស្រុកហៅហ្សាជិតទីក្រុងព្រហ្ម ដែលជាសក្ខីភាពនៃឥទ្ធិពលក្លិង្គ នៅក្នុងប្រទេសនេះ ។ អ្នកការទូតចិន គឺលោក កាំង ថៃ ដែលបានអញ្ជើញមកនគរភ្នំរវាងសតវត្សរ៍ទី៣ នៃគ្រិស្តសករាជ បានពិពណ៌នាអំពីវប្បធម៌ខ្មែរ។ ក្នុងកំណត់ហេតុរបស់លោកថា ភាពរុងរឿងរបស់នគរភ្នំ ដែលមានរយៈ កាលប្រមាណជា ៦ សតវត្សរ៍នោះត្រូវបានចុះ ទន់ខ្សោយទៅវិញ ហើយរចនាសម្ព័ន្ធចាស់ក៏ពុំបានពង្រីកដូចមុនទៀតដែរ។ មានអ្នកស្រាវជ្រាវមួយចំនួនបានសន្និដ្ឋាន ដោយទម្លាក់កំហុសលើភាព ចុះទន់ខ្សោយថា មកពីប្រទេសចិន និងប្រទេសក្លិង្គមានវិបត្តិផ្ទៃក្នុង ទើបវិស័យ សេដ្ឋកិច្ច ឬពាណិជ្ជកម្មដែលទាក់ទងជាមួយនគរភ្នំត្រូវបានផ្តាច់។ ជាការពិតណាស់ ព្រោះចាប់ពី សតវត្សរ៍ទី៧ នៃគ្រិស្តសករាជ កំណត់ហេតុចិនបានផ្អាកការកត់ត្រាស្តីពី ប្រទេសកម្ពុជា ក្នុងរយៈពេលមួយដ៏យូរ។ ប៉ុន្តែមូលហេតុមួយទៀតដែលគេត្រូវតែ ជ្រាបដែរ គឺព្រះមហាក្សត្រនគរភ្នំ មិនចង់ឱ្យមានចម្បាំងរវាងខ្មែរនឹងខ្មែរតទៅទៀត ព្រោះថាភាគីខាងណាក៏ជាខ្មែរដែរ។ ទើបទ្រង់ព្រះតម្រិះសម្រួលព្រះទ័យលើការផ្សះផ្សា និងបង្រួបបង្រួមជាតិឡើងវិញ ដោយទុកលទ្ធភាពឱ្យស្ដេចចេនឡាគ្រប់គ្រងប្រទេសម្តង។ ដូច្នេះហើយ បានជានគរចេនឡា ដែលដើមឡើយជានគរចំណុះ បានឡើងដឹកនាំ ប្រទេសឱ្យមានការរីកចម្រើនជឿនលឿនទៅមុខវិញម្តង ក្រោយពីដណ្តើមបានអាណាចក្រភ្នំនេះទាំងមូលនៅសតវត្សរ៍ទី៧ នៃគ្រិស្តសករាជ។